បង្អែម គឺជាអាហារសម្រន់ដែលភាគច្រើន សម្រាប់ពិសាបន្ទាប់បន្សំពីទទួលបាយ ដែលមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់។ បង្អែមបបរល្ពៅគឺជាបង្អែមមួយមុខក្នុងចំណោមបង្អែមជាច្រើនទៀត ដែលគេចូលចិត្តបរិភោគយ៉ាងខ្លាំង ដោយសារតែវាមានរសជាតិឈ្ងុយឆ្ងាញ់ពិសា។ លើសពីនេះ បង្អែមបបរល្ពៅក៏មានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពផងដែរ ដូចជាជួយគ្រប់គ្រងជាតិស្ករក្នុងឈាម និងផ្ទុកនូវវីតាមីន A, C, E ដែលចាំបាច់សម្រាប់សរីរាង្គកាយរបស់យើង។ ដើម្បីទទួលបានបង្អែមបបរល្ពៅដ៏មានរសជាតិឈ្ងុយឆ្ងាញ់ យើងត្រូវការគ្រឿងផ្សំដូចជា ផ្លែល្ពៅ សាគូមូល សាគូវែង ស្ករស ទឹក ខ្ទិះដូង អំបិល និងស្លឹកតើយ។ ក្រោយពីដឺងអំពីគ្រឿងផ្សំរួចហើយ យើងងាកមកចាប់អារម្មណ៍ពីរបៀបធ្វើបង្អែមបបរល្ពៅវិញម្តង។ ជាដំបូងយើងត្រូវយកផ្លែល្ពៅទៅលាងទឹក រួចហើយយកទៅចិតចំបកចេញឱ្យស្អាត។ បន្ទាប់មក យកគ្រាប់ល្ពៅចេញឱ្យអស់ដោយប្រើស្លាបព្រា ឬវិធីសាស្ត្រណាមួយដែលងាយស្រួលសម្រាប់អ្នកចំអិន។ ក្រោយពីចិតសំបក និងយកគ្រាប់ចេញហើយ ត្រូវយកល្ពៅទៅលាងទឹកម្តងទៀត ដើម្បីធានាថាវាស្អាតល្អ។ បន្ទាប់មក កាប់ល្ពៅជាដុំៗល្មម មិនធំពេក មិនតូចពេក តាមចំណូលចិត្តអ្នកបរិភោគ។ បន្ទាប់់ពីកាប់ល្ពៅរួចហើយ គឺយើងត្រូវយកសាគូមូល និងសាគូវែងទៅត្រាំទឹកប្រហែល ១០ ទៅ ១៥ នាទី។ បន្ទាប់មកទៀត យើងត្រូវយកទឺកស្អាតដាក់ក្នុងឆ្នាំង ហើយដាំវាឱ្យពុះ។ នៅពេលទឹកពុះ ចាក់ខ្ទិះដូងពាក់កណ្តាលចូលទៅក្នុងឆ្នាំង រួចកូរឱ្យសព្វ។ បន្ទាប់មក ដាក់ស្លឹកតើយដែលលាងស្អាត រួចចងជាដុំបោះចូលទៅក្នុងឆ្នាំង។ យើងត្រូវដាក់ផ្លែល្ពៅដែលបានកាប់រួចចូលទៅក្នុងឆ្នាំង រួចបង់អំបិលបន្តិច ប្រហែលកន្លះស្លាបព្រាកាហ្វេ រួចស្ករសចូល ដោយលៃមើលឱ្យល្មម។។ ក្រោយមកទៀត កូរឱ្យរលាយបន្តិច ដើម្បីឱ្យបង្អែមមានរសជាតិផ្អែមឆ្ងាញ់។ រួចហើយ ស្រង់សាគូវែងដែលបានត្រាំទុកចេញពីទឹកឱ្យអស់ សិមយកទៅចាក់ចូលទៅក្នុងឆ្នាំង។ ចំពោះសាគូមូលក៏ដូចគ្នាដែរ ត្រូវចាក់ទឹកចេញឱ្យអស់ រួចដាក់ចូលទៅក្នុងឆ្នាំងបង្អែមដែលកំពុងពុះ។ នៅពេលដាក់គ្រាប់សាគូទាំងពីរប្រភេទនេះចូល ត្រូវប្រយ័ត្នព្រោះវាអាចកកនៅបាតឆ្នាំង ហើយធ្វើឱ្យខ្លោច។ ដូចនេះ ត្រូវឧស្សាហ៍កូរ ហើយបន្ថយភ្លើងឱ្យនៅមធ្យម រហូតទាល់តែល្ពៅឆ្អិនល្អ។ ជាចុងក្រោយ បន្ទាប់ពីល្ពៅឆ្អិនល្អហើយ ត្រូវចាក់ខ្ទិះដូងដែលនៅសល់ពាក់កណ្តាលទៀតចូល រួចកូរឱ្យឆ្អិន។ ពេលនោះ បង្អែមបបរល្ពៅរបស់យើងបានចម្អិនរួចរាល់ជាការស្រេច។ មួយវិញទៀត នៅពេលដួសបង្អែមយកមកពិសា លោកអ្នកក៏អាចបន្ថែមខ្ទិះដូងពីលើបន្តិច ទៅតាមចំណូលចិត្តរៀងៗខ្លួនដែរ។